កម្មវិធីកម្រងសំណួរអប់រំ គឺជាកម្មវិធីកម្សាន្តតាមទូរទស្សន៍ ឬវិទ្យុ ដែលមានទម្រង់ជាការប្រកួតប្រជែងឆ្លើយសំណួរអំពីចំណេះដឹងទូទៅ។ គោលបំណងចម្បងនៃកម្មវិធីនេះ គឺមិនត្រឹមតែផ្ដល់ការកម្សាន្តប៉ុណ្ណោះទេ តែជាការបណ្ដុះគំនិត ការលើកទឹកចិត្ត និងបង្កើនចំណេះដឹងដល់អ្នកចូលរួម និងអ្នកទស្សនាផងដែរ។ កម្មវិធីទាំងនេះត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ ដោយមានសំណួរគ្របដណ្ដប់លើមុខវិជ្ជាជាច្រើនដូចជា ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ វិទ្យាសាស្ត្រ គណិតវិទ្យា វប្បធម៌ និងសិល្បៈជាដើម។ លក្ខណៈពិសេសរបស់កម្មវិធី បេក្ខជនជាធម្មតាត្រូវបានជ្រើសរើសពីសិស្សានុសិស្សដែលមានសមត្ថភាពខ្ពស់ ឬពីអ្នកដែលមានចំណេះដឹងទូទៅទូលំទូលាយ។ កម្មវិធីនេះមានវគ្គប្រកួតប្រជែងជាច្រើនដំណាក់កាល ដោយបេក្ខជនត្រូវឆ្លើយសំណួរក្រោមសម្ពាធពេលវេលា។ កម្មវិធីខ្លះតម្រូវឲ្យប្រកួតជាលក្ខណៈបុគ្គល ហើយកម្មវិធីខ្លះទៀតជាលក្ខណៈក្រុម។ ដើម្បីលើកទឹកចិត្តដល់ការសិក្សា និងការខិតខំប្រឹងប្រែង កម្មវិធីទាំងនេះតែងតែមានរង្វាន់ជាថវិកា សម្ភារសិក្សា អាហារូបករណ៍ ឬដំណើរកម្សាន្តជាដើម។ ឧទាហរណ៍កម្មវិធីនៅកម្ពុជាសិស្សពូកែជាកម្មវិធីដ៏ពេញនិយមមួយដែលចាក់ផ្សាយតាមទូរទស្សន៍ CTN កាលពីមុន។ កម្មវិធីនេះបានជ្រើសរើសសិស្សពូកែពីគ្រប់ខេត្ត-ក្រុងមកប្រកួតប្រជែងគ្នាតាមរយៈកម្រងសំណួរជាច្រើន។ សិស្សពូកែ បានក្លាយជាកម្មវិធីគំរូមួយដែលបង្ហាញពីសមត្ថភាព និងភាពវៃឆ្លាតរបស់សិស្សខ្មែរ ហើយបានបណ្ដុះនូវស្មារតីចង់រៀនសូត្រក្នុងចំណោមយុវជន។ ចំណែកឯកម្រងសំណួរ IQ វិញ កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីសាកល្បងភាពរហ័សរហួន និងការគិតវិភាគរបស់បេក្ខជនតាមរយៈល្បងប្រាជ្ញា និងល្បែងគណិតវិទ្យា។ វាជាកម្មវិធីមួយដែលមិនត្រឹមតែផ្ដោតលើចំណេះដឹងដែលបានរៀននៅសាលាប៉ុណ្ណោះទេ តែថែមទាំងលើកកម្ពស់ការគិតបែបវិភាគទៀតផង។ កម្មវិធីកម្រងសំណួរអប់រំមិនមែនត្រឹមតែជាកម្មវិធីកម្សាន្តនោះទេ ប៉ុន្តែវាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកចូលរួម និងអ្នកទស្សនាទាំងអស់។ កម្មវិធីនេះបានជួយពង្រីកចំណេះដឹងទូទៅរបស់អ្នកចូលរួម និងអ្នកទស្សនា ដោយសារសំណួរត្រូវបានគ្របដណ្ដប់លើមុខវិជ្ជាជាច្រើនដូចជា ប្រវត្តិសាស្ត្រ វិទ្យាសាស្ត្រ និងសិល្បៈ។ អ្នកទស្សនាអាចរៀនសូត្រពីសំណួរ និងចម្លើយដែលជាចំណេះដឹងបន្ថែម ក្រៅពីការសិក្សានៅសាលារៀន។។ ការប្រកួតប្រជែងដើម្បីដណ្ដើមយករង្វាន់ និងកិត្តិយសនៅក្នុងកម្មវិធី បានជួយលើកទឹកចិត្តឲ្យសិស្សមានចំណង់ចំណូលចិត្តក្នុងការរៀនសូត្រកាន់តែខ្លាំង។ ពួកគេនឹងមានគំនិតថា ការសិក្សាមិនមែនជាការងារធុញទ្រាន់នោះទេ តែជាការប្រកួតប្រជែងដ៏រីករាយ។ នៅពេលប្រកួតប្រជែងបេក្ខជនត្រូវគិតឲ្យបានរហ័សរហួនដើម្បីឆ្លើយសំណួរក្នុងរយៈពេលកំណត់ ដែលជួយអភិវឌ្ឍន៍សមត្ថភាពនៃការសម្រេចចិត្តរបស់ពួកគេ។ ហើយកម្មវិធីមួយចំនួនតម្រូវឲ្យបេក្ខជនប្រកួតប្រជែងជាក្រុម ដែលជួយឲ្យពួកគេរៀនពីរបៀបធ្វើការជាមួយគ្នា ការចែករំលែកគំនិត និងការគោរពយោបល់គ្នាទៅវិញទៅមក។ កម្មវិធីនេះបានជួយបង្កើតបរិយាកាសសិក្សាតាមផ្ទះ ដែលធ្វើឲ្យសមាជិកគ្រួសារអាចចូលរួមលេងកម្រងសំណួរជាមួយគ្នាបាន។ វាបានជួយផ្លាស់ប្តូរទស្សនៈរបស់មនុស្សដែលមើលឃើញថាការសិក្សាជាការងារលំបាក ឲ្យទៅជាការកម្សាន្តមួយ។ កម្មវិធីកម្រងសំណួរអប់រំមានឥទ្ធិពលវិជ្ជមានជាច្រើនទៅលើទស្សនិកជនដែលជាសិស្ស។ ឥទ្ធិពលទាំងនេះមិនមែនត្រឹមតែជួយឲ្យសិស្សទទួលបានចំណេះដឹងប៉ុណ្ណោះទេ តែថែមទាំងជួយអភិវឌ្ឍសមត្ថភាព និងផ្លាស់ប្តូរផ្នត់គំនិតរបស់ពួកគេទៀតផង។ ការបានឃើញសិស្សដទៃទៀតទទួលបានជោគជ័យ និងរង្វាន់ពីកម្មវិធីកម្រងសំណួរ គឺជាកម្លាំងជំរុញដ៏សំខាន់សម្រាប់សិស្សផ្សេងទៀតឲ្យខិតខំប្រឹងប្រែងរៀនសូត្រកាន់តែខ្លាំង។ ពួកគេនឹងមានទឹកចិត្តចង់រៀនសូត្របន្ថែមពីមេរៀនក្នុងសាលា ដើម្បីអាចមានឱកាសចូលរួមប្រកួតប្រជែង។ លើសពីនេះ កម្មវិធីនេះបានបង្ហាញថាការសិក្សាមានសារៈសំខាន់ ហើយបើខិតខំប្រឹងប្រែងនឹងទទួលបានលទ្ធផលល្អ ដែលជាការលើកទឹកចិត្តដ៏មានប្រសិទ្ធភាព។ តាមរយៈការឆ្លើយសំណួរក្នុងកម្មវិធី សិស្សអាចពិនិត្យមើលចំណេះដឹងរបស់ខ្លួន និងដឹងថាពួកគេនៅខ្វះខាតត្រង់ចំណុចណាខ្លះ។ នៅពេលដែលពួកគេមិនអាចឆ្លើយសំណួរបាន ពួកគេនឹងមានការដាស់តឿនឲ្យរៀនសូត្របន្ថែមលើមុខវិជ្ជាទាំងនោះ។ នេះជាវិធីសាស្ត្រដ៏ល្អមួយក្នុងការវាយតម្លៃខ្លួនឯង និងរៀបចំផែនការសិក្សារបស់ពួកគេឲ្យមានភាពប្រសើរឡើង។ សម្រាប់សិស្សមួយចំនួន ការសិក្សាអាចជារឿងធុញទ្រាន់ ប៉ុន្តែកម្មវិធីកម្រងសំណួរអប់រំបានជួយផ្លាស់ប្តូរផ្នត់គំនិតនេះ ដោយបង្ហាញថាការសិក្សាមិនមែនជាការងារលំបាកនោះទេ តែជាការកម្សាន្ត និងជាបទពិសោធន៍ដ៏រីករាយ។ វាក៏បានបង្ហាញថាចំណេះដឹងអាចយកមកប្រើប្រាស់ដើម្បីប្រកួតប្រជែង និងទទួលបានជោគជ័យផងដែរ។ សរុបមក កម្មវិធីកម្រងសំណួរអប់រំគឺជាឧបករណ៍មួយដ៏មានប្រសិទ្ធភាពក្នុងការលើកកម្ពស់គុណភាពអប់រំ និងជំរុញឲ្យសិស្សខ្មែរមានចំណង់ចំណូលចិត្តក្នុងការរៀនសូត្រកាន់តែច្រើន។